ការធ្វើបុណ្យបរិច្ចាគដល់គម្រោងជួសជុលវត្តអារាម គឺមិនត្រឹមតែជាការធ្វើទានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាយវិការដ៏មានអត្ថន័យជ្រាលជ្រៅក្នុងការរួមចំណែកថែរក្សា និងអភិរក្សនូវសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃរបស់យើង។ វត្តអារាម ជាបេះដូងនៃពុទ្ធសាសនា និងជាទីកន្លែងដ៏ពិសិដ្ឋសម្រាប់ពុទ្ធបរិស័ទគ្រប់រូប ធ្វើបុណ្យទាន ស្ដាបព្រះធម៏ និង សិក្សារៀនសូត្រផងដែរ។ ហើយវត្តដើរតួនាទីយ៉ាងសំខាន់ក្នុងការ បណ្ដុះបណ្ដាលសីលធម៌ និងធម៌វិន័យ បម្រើជាមជ្ឈមណ្ឌលសាសនា និងសង្គម ដែលជាជម្រកស្ងប់ស្ងាត់សម្រាប់ការស្វែងរកសេចក្ដីសុខ។ វត្តជាកន្លែងដែលព្រះសង្ឃគង់នៅ និងផ្សព្វផ្សាយព្រះធម៌ដល់សាធារណជន ជួយឱ្យមនុស្សយល់ដឹងពីផ្លូវល្អ និងចៀសវាងអំពើអាក្រក់។ វត្តមិនត្រឹមតែជាកន្លែងបួងសួងប៉ុណ្ណោះទេ ថែមទាំងជាទីប្រជុំសម្រាប់រៀបចំពិធីបុណ្យប្រពៃណី ជួបជុំសហគមន៍ និងធ្វើកិច្ចការសង្គមផ្សេងៗ។ សម្រាប់មនុស្សមួយចំនួនធំ និងភាគច្រើនអ្នកដែលមានវ័យចំណាស់ដូចជាលោកតាលោកយាយដែលមានជំនឿទៅលើសាសនាព្រះពុទ្អ វត្តគឺជាកន្លែងដែលពួកគេអាចស្វែងរកសេចក្ដីស្ងប់ក្នុងចិត្ត បន្ធូរអារម្មណ៍តានតឹង និងជាកន្លែងសមាធិ។ នៅពេលដែលវត្តមានស្ថានភាពទ្រុឌទ្រោម ឬខូចខាត វាអាចប៉ះពាល់យ៉ាងខ្លាំងដល់ ព្រះសង្ឃ និង ពុទ្ធបរិស័ទ។ ដូច្នេះ ការជួសជុលវត្តឱ្យបានល្អប្រសើរ គឺជាការធានានូវនិរន្តរភាពនៃសាសនា និងការគោរពបូជារបស់ពុទ្ធបរិស័ទ។ ដោយឡែក សម្រាប់ការជួសជុលទីវត្តអារាម លោកអ្នកអាចបរិច្ចាគបានតាមរយៈសម្ភារៈ និងអាចចូលជាថវិកាបាន។ ហើយសម្រាប់សម្ភារៈទាំងនោះមានដូចជា ស៊ីម៉ង់ត៍ ដែក ថ្ម គ្រួស និងខ្សាច់ជាដើម។ មួយវិញទៀត ការបរិច្ចាគជាថវិកា គឺព្រះចៅអធិកាវត្តជាអ្នកទទួលនិងចាត់ចែងដោយផ្ទាល់សម្រាប់ការៃអង្គាសទាំងនោះនិងការសាងសង់ឬជួសជុលកន្លែងខូចខាតផ្សេងៗ ការរួមចំណែករបស់លោកអ្នក មិនថាជាសម្ភារៈ ឬជាថវិកានោះទេ សុទ្ធតែជាកាយវិការដ៏ប្រពៃ និងមានតម្លៃបំផុតក្នុងការជួយថែរក្សាវត្តអារាម និងវប្បធម៌ជាតិរបស់យើងឱ្យបានគង់វង្សយូរអង្វែង។ ការបរិច្ចាគសម្រាប់ការជួសជុលវត្តអារាម ពិតជាល្អខ្លាំងណាស់ បានទាំង ថែរក្សាវត្តអារាម ថែរក្សាវប្បធម៌ជាតិ និងបានបុណ្យកុសល មានមុខមានមាត់ក្នុងសង្គមផងដែរ។ ធ្វើបុណ្យ ដាក់ទាន ឬ បរិច្ចាគ ធ្វើអោយមានចិត្តសប្បុរសនឹងធ្វើអោយមានសេចក្តីសុខនិងជ្រះថ្លាផ្លូវចិត្តផងដែរ។ ការផ្តល់ជំនួយធ្វើឲ្យមានសេចក្តីសុខផ្លូវចិត្ត ជួយបង្កើតមូលដ្ឋានផ្លូវចិត្តល្អ ធ្វើឲ្យមានភាពអត់ធ្មត់ និងជាថាមពលល្អនាំឲ្យមានសំណាង និងភាពជោគជ័យក្នុងជីវិត។ តាមជំនឿព្រះពុទ្ធសាសនា ការធ្វើបុណ្យទានដោយចិត្តជ្រះថ្លា នឹងទទួលបានផលល្អត្រឡប់មកវិញក្នុងបច្ចុប្បន្នជាតិ ឬជាតិខាងមុខ។ ផលទាំងនោះអាចជាសេចក្ដីសុខ សុភមង្គល លាភសក្ការៈ ឬការកើតក្នុងភពប្រសើរ។ ការធ្វើបុណ្យ ជាពិសេសការបរិច្ចាគដល់ការជួសជុលវត្ត ឬកិច្ចការសាសនាដទៃទៀត ត្រូវបានចាត់ទុកថាជា អំពើល្អ ដែលនាំមកនូវផលវិបាកវិជ្ជមានជាច្រើន ទាំងសម្រាប់ខ្លួនឯង និងសង្គមជាតិ។